សុភាសិត "ម្ដាយនឹកកូន ដូចចង្វាប្រដេញ កូននឹកម្ដាយវិញដូចព្រះបែរខ្នង" នេះជាពាក្យពេចន៍បុរាណមួយ ដែលមានអត្ថន័យជ្រាលជ្រៅ និងចាក់ដោត ដែលឆ្លុះបញ្ចាំងពីទំហំនៃសេចក្ដីស្រឡាញ់ និងការនឹករលឹកក្នុងចំណោមម្ដាយនិងកូន។ សុភាសិតនេះមានទាំងន័យចំ និងន័យធៀប ដែលបង្កប់នូវគំនិតអប់រំយ៉ាងខ្លាំងចំពោះយុវជនទាំងប្រុសទាំងស្រី សម្រាប់ដាស់តឿនក្មេងជំនាន់ក្រោយ។ ចំពោះន័យចំនៃសុភាសិតនេះ គឺរៀបរាប់ពីធាតុពិតនៃភាពជាម្តាយដែលតែងតែមានការនឹករលឹករបស់ខ្លួនទៅកូនៗគ្រប់រូប។ ម្ដាយនឹកកូន ដូចចង្វាប្រដេញ មានន័យថាការនឹករលឹករបស់ម្ដាយចំពោះកូនគឺគ្មានទីបញ្ចប់មិនដែលខាន មិនដែលឈប់ឈរឡើយដូចជាចង្វា ដែលតែងតែប្រដេញតាមគ្នាជានិច្ច។ សេចក្ដីស្រឡាញ់ ការគិតគូរ ការព្រួយបារម្ភ និងការនឹករលឹករបស់ម្ដាយគឺជា អំណោយដ៏ថ្លៃថ្លាបំផុត ដែលមិនអាចកាត់ថ្លៃបាន។ ម្ដាយ គឺជាកម្លាំងចលករដែលជំរុញកូនឲ្យខិតខំ តស៊ូ និងរស់នៅបានល្អ ហើយជាទីពឹងដ៏កក់ក្តៅបំផុតសម្រាប់កូនៗគ្រប់ពេលវេលា។ រីឯ "កូននឹកម្ដាយវិញដូចព្រះបែរខ្នង" គឺសំដៅលើការនឹករលឹករបស់កូនចំពោះម្ដាយ ដែលមិនសូវបានជ្រាលជ្រៅ ឬជាប់លាប់ដូចម្ដាយនឹករលឹកកូនឡើយ។ ពាក្យថា "ព្រះបែរខ្នង" នេះបង្ហាញពីភាពស្ងៀមស្ងាត់ ភាពមិនសូវយកចិត្តទុកដាក់ ឬអាចជាការបំភ្លេចបន្តិចម្ដងៗ ព្រោះកូនតែងរវល់នឹងភារកិច្ចផ្សេងៗរបស់ខ្លួន។ ដោយឡែក ន័យធៀបនៃសុភាសិតនេះ គឺមានភាពទូលំទូលាយជាងនៃរបស់សុភាសិតនៅតែមានតម្លៃ ហើយអាចយកមកប្រើប្រាស់ដើម្បីដោះស្រាយបញ្ហា ឬណែនាំផ្លូវបាន។ ចំពោះ "ចង្វាប្រដេញ" គឺតំណាងឲ្យការយកចិត្តទុកដាក់ ការបារម្ភ ការពារ និងសេចក្ដីស្រឡាញ់ដ៏បរិសុទ្ធរបស់ម្ដាយ ដែលតាមជាប់កូនជានិច្ច។ សេចក្ដីស្រឡាញ់នេះគ្មានលក្ខខណ្ឌ គ្មានទីបញ្ចប់ ហើយតែងតែស្ថិតស្ថេរជានិរន្តរ៍។ មិនថា កូនស្ថិតក្នុងស្ថានភាពបែបណា ឬមានបញ្ហាអ្វីនោះទេ ចិត្តម្ដាយតែងតែខ្វាយខ្វល់ជានិច្ច។ ពេលខ្លះ កូនៗមួយចំនួនរវល់នឹងការងារ ជីវិតផ្ទាល់ខ្លួន គ្រួសារថ្មី ឬបញ្ហាផ្សេងៗ រហូតភ្លេចគិតដល់ម្ដាយដែលតែងតែនឹករលឹកដល់ខ្លួន។ វាក៏ជាការដាស់តឿនឲ្យកូនៗគ្រប់រូបគួររលឹកគុណម្ដាយ និងថែទាំគាត់វិញ ប្រសើរជាងការសោកស្ដាយនៅពេលក្រោយ។ ផ្ទុយទៅវិញ "ព្រះបែរខ្នង" ជាប្រស្នាដែលប្រៀបដូចជាការមិនបានផ្តល់តម្លៃ ឬយកចិត្តទុកដាក់ខ្ពស់ចំពោះមាតាបិតាខ្លួនឯង។ ជាទូទៅ កូនៗនៅពេលពេញវ័យ ឬមានគ្រួសារហើយ តែងតែរវល់នឹងការងារ ការរកស៊ី និងការកសាងអនាគតខ្លួនឯង រហូតពេលខ្លះភ្លេចគិតគូរ ឬមិនសូវយកចិត្តទុកដាក់ចំពោះអ្នកមានគុណដូចម្ដាយធ្លាប់បានធ្វើមកលើខ្លួនឡើយ។ រីឯពាក្យថា "ព្រះ" សំដៅលើម្ដាយ ដែលជាអ្នកមានគុណដ៏ធំធេង គួរឲ្យគោរពបូជា ប៉ុន្តែនៅពេលដែល "បែរខ្នង" គឺបង្ហាញពីការមិនសូវបានយកចិត្តទុកដាក់ ឬមិនបានគិតគូរដល់គុណូបការៈរបស់លោក។ សុភាសិតនេះចង់ដាស់តឿន និងរំលឹកដល់កូនៗគ្រប់រូបឲ្យនឹករលឹកនិងតបស្នងសងគុណមាតាបិតាឲ្យបានច្រើន មុននឹងហួសពេល។ ហើយក៏បង្ហាញពីធម្មជាតិដ៏អស្ចារ្យនៃសេចក្ដីស្រឡាញ់របស់ម្ដាយ ដែលជាសេចក្ដីស្រឡាញ់ដ៏ធំធេងបំផុតក្នុងលោក មិនអាចកាត់ថ្លៃបាន។ ដូច្នេះ យើងទាំងអស់គ្នាគប្បីយល់ពីអត្ថន័យដ៏ជ្រាលជ្រៅនេះ ហើយព្យាយាមសងគុណចំពោះអ្នកមានគុណជានិច្ច។ ការធ្វើបែបនេះមិនត្រឹមតែនាំមកនូវសេចក្ដីសុខដល់ម្ដាយប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យចិត្តរបស់យើងផ្ទាល់មានសេចក្ដីសុខ សេចក្ដីស្ងប់ និងមិនមានការសោកស្ដាយនៅពេលក្រោយទៀតផង។